ទន្លេមេគង្គជាបេះដូងនៃប្រទេសកម្ពុជា ដែលហូរពីជើងទៅត្បូងជាង ៤៨០ គីឡូម៉ែត្រ។ ទន្លេនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនសតវត្សមកហើយ។ ទន្លេមេគង្គហូរកាត់ខេត្តសំខាន់ៗជាច្រើននៅប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល រាជធានីភ្នំពេញ និង ខេត្តព្រៃវែង។ ខេត្តស្ទឹងត្រែង ជាខេត្តមួយនៅភាគឦសាននៃប្រទេសកម្ពុជា ដែលល្បីល្បាញដោយសារធម្មជាតិស្រស់បំព្រង និងជាទីជម្រករបស់ផ្សោតទន្លេមេគង្គដែលជិតផុតពូជ។ ខេត្តក្រចេះ ក៏ជាខេត្តមួយទៀតដែលល្បីល្បាញដោយសារវត្តមានផ្សោតទន្លេមេគង្គ ហើយប្រជាជនរស់នៅតាមដងទន្លេនេះជាចម្បងពឹងផ្អែកលើការនេសាទ និងកសិកម្ម។ ខេត្តកំពង់ចាម ជាខេត្តកសិកម្មដែលមានដីមានជីជាតិខ្ពស់ដោយសារឥទ្ធិពលទន្លេមេគង្គ។ ទីនេះមានប្រាសាទបុរាណមួយចំនួនដូចជា វត្តនគរវត្ត ដែលបង្ហាញពីលក្ខណៈស្ថាបត្យកម្មខ្មែរបុរាណ និងសម័យទំនើប។ ខេត្តត្បូងឃ្មុំ ជាខេត្តដែលបានបំបែកចេញពីខេត្តកំពង់ចាមនៅឆ្នាំ ២០១៣ ដែលមានសក្តានុពលកសិកម្មខ្ពស់ ជាពិសេសដំណាំកៅស៊ូ និងម្រេច។ ខេត្តកណ្ដាល ព័ទ្ធជុំវិញរាជធានីភ្នំពេញ និងជាតំបន់កសិកម្មសំខាន់មួយទៀត បន្ថែមពីនេះប្រជាជននៅខេត្តនេះក៏មានការនេសាទ និងចិញ្ចឹមត្រីផងដែរ។ រាជធានីភ្នំពេញ ជារាជធានីរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និង ពាណិជ្ជកម្មដ៏សំខាន់។ ខេត្តព្រៃវែង ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលមានវាលស្រែធំទូលាយ និងពឹងផ្អែកខ្លាំងលើការងារកសិកម្ម ជាពិសេសស្រូវ។ វប្បធម៌នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជាមានភាពសម្បូរបែប និងជាអត្តសញ្ញាណដ៏សំខាន់របស់ប្រជាជនខ្មែរ។ ទន្លេមេគង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម និង នេសាទ ដែលបានទ្រទ្រង់នូវការរស់នៅរបស់ប្រជាជនកម្ពុជា រាប់សតវត្សរ៍មកហើយ។ ប្រជាជនភាគច្រើនដែលរស់នៅតាមដងទន្លេមេគង្គពឹងផ្អែកយ៉ាងខ្លាំងទៅលើទន្លេនេះសម្រាប់ជីវភាពប្រចាំថ្ងៃ។ ការនេសាទ ជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ច និងរបបអាហាររបស់ប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ។ ត្រីទឹកសាបជាច្រើនប្រភេទត្រូវបានចាប់ពីទន្លេមេគង្គ ដែលផ្ដល់ប្រូតេអ៊ីនដ៏សំខាន់សម្រាប់ប្រជាជន។ ភូមិអ្នកនេសាទជាច្រើនអាចរកឃើញនៅតាមដងទន្លេ ដោយមានទូកតូចៗ និងសំណាញ់ជាឧបករណ៍ប្រចាំថ្ងៃ។ កសិកម្ម ដីល្បាប់តាមដងទន្លេមេគង្គមានជីជាតិខ្ពស់ ដែលអនុគ្រោះដល់ការដាំដុះ ស្រូវ ជាដំណាំចម្បង។ ក្រៅពីស្រូវ ក៏មានការដាំដុះដំណាំផ្សេងៗទៀតដូចជា ពោត សណ្ដែក បន្លែ និងដំណាំហូបផ្លែជាដើម។ ទន្លេមេគង្គជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនមនុស្ស និងទំនិញរវាងខេត្តនិងក្រុងនានា រួមទាំងការតភ្ជាប់ទៅប្រទេសជិតខាងផងដែរ។ ភូមិអណ្ដែតទឹក និងផ្ទះបណ្ដែតទឹកក៏អាចរកឃើញនៅតាមតំបន់ខ្លះ ដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅយ៉ាងជិតស្និទ្ធជាមួយទន្លេ។ សិប្បកម្ម ប្រជាជនតាមដងទន្លេក៏មានជំនាញខាងសិប្បកម្មប្រពៃណីផងដែរ ដូចជា ការត្បាញហូល ផាមួង ជាពិសេសនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ និង ការធ្វើគ្រឿងប្រាក់ ដូចនៅភូមិកំពង់ហ្លួង ខេត្តកំពង់ឆ្នាំង ដែលបង្ហាញពីទេពកោសល្យ និងការច្នៃប្រឌិតរបស់ពួកគេ។ ទន្លេមេគង្គមិនត្រឹមតែជាប្រភពជីវិតប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយនៃជំនឿ និងពិធីសាសនាផងដែរ។ ការគោរពបូជាទន្លេ ប្រជាជនជឿថាទន្លេមានបារមី និងជាទីសក្ការៈបូជា។ ពួកគេតែងតែធ្វើពិធីសុំសេចក្ដីសុខ សំណាងល្អ និងភោគផលបរិបូរណ៍ពីទន្លេ។ នៅក្នុងរឿងព្រេងនិទានខ្មែរ ទន្លេមេគង្គត្រូវបានផ្សារភ្ជាប់ជាមួយនឹងសត្វនាគ ដែលជាអ្នកថែរក្សា និងផ្ដល់សេចក្ដីសុខ។ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នេះគឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញ ដែលជាទីប្រសព្វរវាងទន្លេមេគង្គនិងទន្លេសាទ។ ពិធីបុណ្យនេះធ្វើឡើងដើម្បីអរគុណទន្លេដែលបានផ្ដល់ភោគផល និងដើម្បីរំលឹកដល់កងទ័ពជើងទឹកខ្មែរនាសម័យបុរាណផង។ ព្រះរាជពិធីនេះក៏សម្គាល់ការហូរត្រឡប់នៃទឹកទន្លេសាបមកកាន់ទន្លេមេគង្គវិញផងដែរ។ ជំនឿលើទឹកជំនន់ និងភាពរាំងស្ងួត ប្រជាជនយល់ថាទឹកជំនន់ប្រចាំឆ្នាំនាំមកនូវជីជាតិដល់ដីស្រែចម្ការ ប៉ុន្តែក៏អាចបង្កជាមហន្តរាយផងដែរ។ ពួកគេមានវិធីសាស្រ្តសម្របខ្លួនទៅនឹងការប្រែប្រួលកម្រិតទឹកទន្លេ ដូចជាការសាងសង់ផ្ទះលើកផុតពីដី ឬផ្ទះបណ្ដែតទឹក។ វត្តអារាម និងប្រាសាទបុរាណ នៅតាមដងទន្លេមេគង្គមានវត្តអារាមបុរាណ និងប្រាសាទមួយចំនួនដែលឆ្លុះបញ្ចាំងពីសិល្បៈ និងស្ថាបត្យកម្មខ្មែរតាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។ វត្តនគរបាជ័យនៅកំពង់ចាម និងវត្តសសរ ១០០ នៅក្រចេះ គឺជាឧទាហរណ៍ដ៏ល្អបំផុត។ ភូមិដ្ឋានប្រពៃណី ផ្ទះខ្មែរបុរាណដែលសាងសង់ពីឈើ និងលើកផុតពីដី ជាលក្ខណៈពិសេសនៃភូមិឋានតាមដងទន្លេ។ ផ្ទះទាំងនេះត្រូវបានរចនាឡើងដើម្បីសម្របខ្លួនទៅនឹងរដូវទឹកឡើង និងធានាបាននូវខ្យល់ចេញចូលល្អ។ នៅកន្លែងខ្លះ នៅតែមានផ្សារទឹក ដែលអ្នកលក់ដូរធ្វើពាណិជ្ជកម្មតាមទូក។ នេះបង្ហាញពីភាពរស់រវើកនៃវប្បធម៌ និងជីវភាពរបស់ប្រជាជនដែលពឹងផ្អែកលើទន្លេ។ សរុបមក វប្បធម៌នៅតាមដងទន្លេមេគង្គគឺមានលក្ខណៈពិសេស និងចម្រុះ ដោយត្រូវបានរងឥទ្ធិពលយ៉ាងខ្លាំងពីធនធានធម្មជាតិ និងរបៀបរស់នៅប្រចាំថ្ងៃ។ វាជាការរួមបញ្ចូលគ្នារវាងការនេសាទ កសិកម្ម ជំនឿសាសនា ប្រពៃណី និងសិល្បៈ ដែលទាំងអស់នេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ។